នៅក្នុងប្រទេសកម្ពុជា ការនិយាយទៅកាន់មនុស្សតាមឋានានុក្រម និងអាយុ គឺជាក្រមសីលធម៌មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា។ ការអនុវត្តនេះឆ្លុះបញ្ចាំងពីការគោរព និងភាពសុខដុមរមនាក្នុងសង្គម។ វាចាំបាច់ណាស់ក្នុងជីវិតប្រចាំថ្ងៃទាំងនៅផ្ទះ សាលារៀន កន្លែងធ្វើការ និងទីសាធារណៈ។ ប្រជាជនកម្ពុជាតែងប្រើនាមដើម្បីគោរពដូចជា "លោក" សម្រាប់បុរស និង "លោកស្រី ឬអ្នកស្រី" សម្រាប់ស្ត្រី។ នាមទាំងនេះជាធម្មតាត្រូវបានគេហៅថាតែនាម ឬពេលខ្លះទៀតគេហៅជាមួយឈ្មោះរបស់បុគ្គលនោះ។ ការហៅនាមនេះជាការដាក់ដំណែងទៅឲ្យនរណាម្នាក់ដោយយើងមិនដឹងពីការងារផ្ទាល់របស់គេ តែយើងនៅតែផ្ដល់ទៅលើការគោរពដូចគ្នា។ ក្នុងករណីបើយើងដឹងពីមុខងាររបស់ពួកគាត់ យើងអាចហៅឈ្មោះតាមមុខងាររបស់គាត់ជាមួយឈ្មោះរបស់គាត់។ យើងអាចហៅអ្នកដែលមានមុខងារជាពេទ្យថា លោកគ្រូពេទ្យ ឬអ្នកគ្រូពេទ្យ ហើយបើយើងស្គាល់ឈ្មោះរបស់គាត់យើងក៏អាចហៅឈ្មោះគាត់ពីក្រោយមុខងារគាត់ដែរ។ យើងអាចហៅអ្នកដែលមានមុខងារជាគ្រូបង្រៀនថា លោកគ្រូ ឬអ្នកគ្រូ បើយើងជាសិស្សតែបើយើងចង់អោយច្បាស់ការ យើងអាចថែមឈ្មោះពីក្រោយមុខងារគាត់ក៏បាន។ សម្រាប់ការហៅមន្រ្តីក៏អាចប្រើរបៀបនេះបានដែល តែគេភាគច្រើនប្រើជាមួយឈ្មោះព្រោះសព្វថ្ងៃយើងមានមន្រ្តីច្រើន។ អ្វីដែលប្រជាជនកម្ពុជាសម្គាល់មួយទៀតនោះគឺ អាយុ។ ពេលដឹងពីអាយុនរណាម្នាក់ អាចធ្វើឲ្យពួកគេដឹងពីរបៀបក្នុងការហៅមនុស្សម្នាក់នោះដោយការគោរព។ ការហៅនរណាដែលមានអាយុតិចជាងយើង យើងអាចប្រើពាក្យ "ប្អូន" ក្នុងការសន្ទនា។ ពេលយើងនិយាយជាមួយនរណាដែលមានអាយុបងយើង យើងអាចប្រើពាក្យ "បង" ដើម្បីបង្ហាញការគោរព។ តែពេលដែលអ្នកដែលយើងនិយាយជាមួយមានអាយុច្រើនជាងយើងច្រើន យើងអាចប្រើពាក្យ "បង" ឬក៏ "ពូ" បានដូចគ្នា។ ប្រសិនបើបុគ្គលនោះជាស្រី យើងអាចហៅគាត់ថា "មីង" បាន។ អ្វីដែលមិនគួរច្រឡំគឺ ការប្រើនាម "អ៊ុំ" និង "ពូ ឬ មីង" ដោយយើងត្រូវដឹងពីអាយុពួកគាត់សិន ទើបយើងអាចហៅគាត់បាន។ ការប្រើពាក្យ "ពូ ឬមីង" យើងហៅពួកគាត់ពេលណាដែលគាត់មានអាយុតិចជាងឪពុកម្តាយយើង។ រីឯ "អ៊ុំ" យើងប្រើពេលណាដែលគាត់មានអាយុច្រើនជាងឪពុកម្តាយយើង។ យើងអាចដឹងពីរបៀបហៅបានដោយមិនបាច់សួរពីអាយុពួកគាត់ដោយការស្តាប់ឪពុកម្តាយយើងហៅគាត់។ បើឪពុកម្តាយយើងហៅគាត់ "ប្អូន" នោះមានន័យថាគាត់អាយុតិចជាង។ ហើយបើឪពុកម្តាយយើងហៅគាត់ "បង" នោះមានន័យថាគាត់អាយុច្រើនជាង។ ចំពោះព្រះសង្ឃយើងក៏ត្រូវមានពីរបៀបក្នុងការនិយាយដែរ ដោយការនិយាយជាមួយព្រះសង្ឃយើងត្រូវប្រើពាក្យសំដីដ៏សមរម្យ។ ដើម្បីជាការគោរពដ៏ខ្ពង់ខ្ពស់ យើងប្រើឧទ្ទិសនាម "ព្រះករុណា" ឬ "ព្រះតេជគុណ" នៅពេលយើងហៅព្រះសង្ឃទូទៅ។ ការប្រើនាមខុសអាចត្រូវបានគេមើលឃើញថាជាពាក្យឈ្លើយឬប្រមាថ។ ដូចនេះហើយទើបកុមារត្រូវបានបង្រៀនតាំងពីតូចឲ្យចេះប្រើភាសារគួរសម និងអោយចេះគោរព។ ជាពិសេសការហៅមនុស្សចាស់ ទាំងមនុស្សចាស់ដែលជាប់សាច់ញាតិក្តីមិនជាប់សាច់ញាតិក្តី។ ព្រោះការហៅពាក្យ "តា ឬយាយ" មិនចាំបាច់ទាល់តែជាតាយាយបង្កើតទើបហៅបាននោះទេ គឺអាចប្រើបានជាមួយគ្រប់មនុស្សចាស់។ សរុបសេក្តីមក ការដឹងពីការប្រើនាមមានសារៈសំខាន់ណាស់សម្រាប់ការបង្ហាញនៃការគោរពរបស់យើង។ មិនថាការហៅនាមពេលសរសេរសារ ការហៅនរណាម្នាក់នៅក្នុងកន្លែងធ្វើការ ឬការប្រើប្រាស់ជាទូទៅ វាជួយឲ្យយើងជៀសវាងភាពឈ្លើយឬប្រមាថទៅកាន់អ្នកដទៃ។